ជាទូទៅ ប្រជាជនខ្មែរយើងមានពេលបរិភោគអាហារចំនួន ៣ពេលក្នុងមួយថ្ងៃគឺ ពេលព្រឹក ពេលថ្ងៃ និងពេលយប់។ អាហារនៅពេលព្រឹកភាគច្រើន គឺមានលក្ខណៈ ស្រួលធ្វើ ហើយសាមញ្ញ ប៉ុន្តែមានរសជាតិឆ្ងាញ់។ ហើយអាហារដែលគេចូលចិត្តញ៉ាំភាគច្រើនមាន បបរគ្រឿង បបរស បាយសាច់មាន់ បាយសាច់ជ្រូក គុយទាវ មី ជាដើម។ សម្រាប់បបរគ្រឿងជាជម្រើសដ៏ពេញនិយម សម្រាប់មនុស្សគ្រប់វ័យ។ ហើយគេអាចដាក់សាច់មាន់ សាច់ត្រីឬសាច់ជ្រូក រួមជាមួយខ្ញី ខ្ទឹមលីង និងជីគ្រប់មុខបន្ថែមពីលើបបរបានផងដែរ។ រីឯបបរសវិញ ជាអាហារដែលញុំាជាមួយត្រីងៀត ឬ ពងទាប្រៃ ហើយវាជាអាហារពេលព្រឹកដ៏សាមញ្ញ និងមានរសជាតិឆ្ងាញ់។ បាយសាច់ស្រូប ជាអាហារពេលព្រឹកដ៏ពេញនិយម ដែលមានបាយជាមួយនឹងសាច់ជ្រូកអាំង ឬ សាច់មាន់អាំង រួមជាមួយទឹកជ្រលក់ និងជ្រក់ត្រសក់។ គុយទាវ ឬ មីស៊ុប ជាអាហារសម្រាប់អ្នកចូលចិត្តអាហារពេលព្រឹកដែលមានទឹកស៊ុប ។ ចំណែកឯអាហារពេលថ្ងៃវិញ ម្ហូបមានបរិមាណសមល្មម ពី១ទៅ២ មុខ។ ជាធម្មតាបាយពេលថ្ងៃ មានបាយជាមួយសម្លរមួយមុខ ឬ អាចមានម្ហូបឆាមួយមុខ។ ហើយប្រភេទសម្លរមានច្រើនមុខណាស់ ដូចជា សម្លរម្ជូរ ម្ជូរគ្រឿង សម្លរទំពាំង សម្លរប្រហើរ សម្លរកកូរ។ ឯម្ហូបស្ងោរវិញដូចជា ស្ងោរជ្រក់ត្រី ស្ងោរជ្រក់មាន់ វាមានរសជាតិ ជូរ ប្រៃ ផ្អែម ទៅតាមការចូលចិត្តរបស់អ្នកញ៉ាំ។ សម្រាប់ម្ហូបឆាវិញ មានឆាស្ពៃក្តោប ឆាស្ពៃចង្កឹះ ឆាម្រះ ជាម្ហូបបន្លែដែលងាយស្រួលធ្វើ និងមានរសជាតិឆ្ងាញ់។ មុខម្ហូបមួយទៀតនោះគឺជា ប្រភេទម្ហូបចៀន ឬអាំង ដែលជាម្ហូបសាមញ្ញហើយផ្តល់ប្រូតេអ៊ីនច្រើន។ នៅពេលល្ងាចវិញ ម្ហូបមានច្រើន ពី ៣ ទៅ ៤ មុខ ប៉ុន្តែមុខម្ហូបនីមួយៗមានបរិមាណតិច។ អាហារពេលល្ងាចជាពេលដែលក្រុមគ្រួសារជួបជុំគ្នា បរិភោគបាយជុំគ្នា ដូច្នេះហើយទើបគេរៀបចំម្ហូបច្រើនមុខជាងពេលផ្សេងទៀត ។ ទោះជាយ៉ាងណា បរិមាណក្នុងមួយមុខៗមិនច្រើនពេកទេ ដែលជាទូទៅមាន ប្រភេទម្ហូប សម្លរ ម្ហូបឆា ប្រហុក ផ្អកចំហុយ អាំង ដុត ហើយក៏មានអារហារសុខភាពផងដែរ។ សម្រាប់ សម្លរ ម្ហូបឆា ជាទូទៅដូចទៅនឹងពេលរសៀលដែរ។ ចំណែកឯប្រហុក ផ្អកចំហុយវិញ ជាម្ហូបដែលខ្មែរពេញនិយមខ្លាំង ហើយអាចញ៉ាំជាមួយបន្លែស្រស់ៗជាច្រើនមុខ។ ភាគច្រើនសម្រាប់គ្រួសារខ្មែរ ប្រហុកជាមុខម្ហូបមួយដែលមិនអាចខ្វះបាន។ ហើយសម្រាប់អាហារសុខភាពវិញ ជាម្ហូបដែលមានបន្លែច្រើន និងសាច់អត់ខ្លាញ់ សម្រាប់ពេលល្ងាច។ អាហារដែលមានបន្លែច្រើន គឺវាងាយស្រួលក្នុងការរំលាយ ជួយដល់សុខភាព និង បង្ការជំងឺផ្សេងៗ។ រួមជាមួយនេះផងដែរ ម្ហូបខ្មែរមានរសជាតិបញ្ចូលគ្នា ដិត ជូរ ផ្អែម ហឹរ ប្រៃ ដែលជាលក្ខណៈពិសេសនៃអាហារខ្មែរ។ ជាធម្មតាស្ទើរតែគ្រប់មុខម្ហូបខ្មែរតែងតែមានអមជាមួយបន្លែស្រស់ៗជាច្រើនមុខ ដូចជា ត្រសក់ ត្រប់ សណ្ដែកកួរ ស្ពៃក្ដោប ជាដើម។ មិនតែប៉ុណ្ណោះ ក៏មានទឹកជ្រលក់អមមកជាមួយដែរ ដូចជា ទឹកត្រីកោះកុង ទឹកត្រីផ្អែម ទឹកម្ទេស។ ហើយគេធ្វើវាមកដើម្បីង្កើនរសជាតិម្ហូបឲ្យកាន់តែមានរស់ជាតិឆ្ងាញ់។ នៅក្នុងលក្ខណៈពិសេសនៃអាហារខ្មែរ ក៏មានជ្រក់ផងដែរ ដើម្បីជួយបង្កើនរសជាតិអាហារ ហើយជួយកាត់បន្ថយភាពទ្រលាន់របស់ម្ហូបផងដែរ។ ប្រភេទជ្រក់ទាំងអស់នោះមាន ជ្រក់ឆៃថាវ ជ្រក់ត្រសក់ ជ្រក់ស្ពៃ ជ្រក់ល្ហុង ជ្រក់មមាញ និងជ្រក់ផ្សេងៗជាច្រើនមុខទៀត។